នៅប្រទេសកម្ពុជាគឺជា កន្លែងមួយដែលសម្បូរទៅដោយសម្បិត្តិធម្មជាតិជាច្រើនសម្រាប់ឲ្យយើងធ្វើដំណើរកម្សាន្ត និងទស្សនាដើម្បីរំសាយអារម្មណ៍។ បើនិយាយទៅដល់ប្រទេសកម្ពុជា មានខេត្តល្បីៗជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ត។ ខេត្តបាត់ដំបងជាខេត្តមួយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលល្បីល្បាញដោយសារសម្បូរទៅដោយកន្លែងទេសចរណ៍ដ៏គួរឱ្យទាក់ទាញជាច្រើន។ ការធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងនឹងផ្តល់ជូនអ្នកនូវបទពិសោធន៍ប្លែកៗ ចាប់ពីការស្វែងយល់ពីប្រវត្តិសាស្ត្រ និងការគយគន់ធម្មជាតិដ៏ស្រស់ត្រកាល។ កន្លែងដើរលេងនោះមាន ភ្នំសំពៅ រថភ្លើងឫស្សី វប្បធម៌អគារសម័យបារាំង ស្ទឹងសង្កែ វត្តភ្នំរូង ប្រាសាទឯកភ្នំ ភូមិវប្បធម៌ខ្មែរ រមណីយដ្ឋានសេកសក។ ភ្នំសំពៅគឺជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅបាត់ដំបង ភ្នំនេះមានរូងភ្នំប្រវត្តិសាស្ត្រជាច្រើន ជាពិសេស ល្អាងមរណៈ ដែលធ្លាប់ជាកន្លែងសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ ហើយនៅពេលល្ងាច អ្នកនឹងបានឃើញទស្សនីយភាពដ៏អស្ចារ្យនៃការហើរចេញពីរូងភ្នំរបស់សត្វប្រចៀវរាប់លានក្បាល ដែលបង្កើតបានជាខ្សែបន្ទាត់ខ្មៅវែងអន្លាយលើមេឃ។ ចំណែកនៅលើកំពូលភ្នំ ក៏មានវត្តអារាម និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃវាលស្រែ និងភូមិឋានជុំវិញផងដែរ។ កន្លែងបន្ទាប់ រថភ្លើងឫស្សីគឺជាមធ្យោបាយធ្វើដំណើរដ៏ប្លែក និងជាបទពិសោធន៍ដ៏ពេញនិយមបំផុតមួយនៅបាត់ដំបង។ វាមិនមែនជារថភ្លើងធម្មតាទេ តែជាបន្ទះឫស្សីដែលដាក់ពីលើកង់ដែក ហើយដំណើរការដោយម៉ាស៊ីនតូចមួយ។ ដូចនេះអ្នកទេសចរអាចជិះរថភ្លើងឫស្សីកាត់តាមវាលស្រែ និងភូមិស្រុក ដែលផ្តល់ឱកាសឱ្យអ្នកគយគន់ទេសភាពជនបទយ៉ាងជិតស្និទ្ធ។ ហើយបទពិសោធន៍ទាំងនេះពិតជាផ្តល់នូវភាពសប្បាយរីករាយ និងការចងចាំល្អៗផងដែរ។ ជាពិសេសកន្លែង វប្បធម៌អគារសម័យបារាំង ទីក្រុងបាត់ដំបងត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានអគារបុរាណជាច្រើនសេសសល់ពីសម័យអាណានិគមបារាំង។ ស្ថាបត្យកម្មដ៏ស្រស់ស្អាតទាំងនេះនៅតែរក្សាបាននូវរូបរាងដើមរបស់វាដល់សព្វថ្ងៃ។ ហេតុនេះហើយ ការដើរលេងជុំវិញកណ្តាលក្រុង អ្នកនឹងឃើញផ្ទះ សាលារៀន និងអាគាររដ្ឋបាលចាស់ៗដែលបង្ហាញពីសោភ័ណភាពនៃសម័យនោះ។ ជាលទ្ធផល អគារទាំងនេះរួមចំណែកបង្កើតបានជាទិដ្ឋភាពទីក្រុងបាត់ដំបងដ៏ប្លែក និងទាក់ទាញ។ មកដល់ស្ទឹងសង្កែម្តងជាបេះដូងនៃទីក្រុងបាត់ដំបង ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដែលអ្នកនឹងអាចឃើញសួនច្បារដ៏ស្រស់ស្អាត ព្រមជាផ្លូវដើរលេងកម្សាន្តនាបណ្តោយមាត់ស្ទឹង។ នៅពេលល្ងាច ស្ទឹងសង្កែគឺជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរមកលំហែអារម្មណ៍ ជិះទូក ឬអង្គុយលេងកម្សាន្ត។ ជាពិសេសមានទេសភាពស្ងប់ស្ងាត់អមដោយអគារបុរាណនៅសងខាងស្ទឹង ពិតជាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ នៅវត្តភ្នំរូងម្តង វត្តនេះត្រូវបានគេស្គាល់ឈ្មោះមួយទៀតផងដែរគឺ វត្តសំរោងក្នុង។ វត្តភ្នំរូងមានទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដោយសារវាធ្លាប់ជាទីតាំងមួយនៃវាលពិឃាតក្នុងរបបខ្មែរក្រហម។ នៅក្នុងបរិវេណវត្ត មានស្តូបរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបង្ហាញពីភាពរន្ធត់នៃប្រវត្តិសាស្ត្រ។ ក្រៅពីនេះ វត្តអារាមនៅទីនោះក៏មានភាពស្ងប់ស្ងាត់ និងមានសំណង់ស្ថាបត្យកម្មដ៏ស្រស់ស្អាតសម្រាប់ទស្សនា។ បើនិយាយពីប្រាសាទឯកភ្នំជាប្រាសាទបុរាណមួយកសាងឡើងក្នុងសតវត្សរ៍ទី ១១ ដោយព្រះបាទសូរ្យវរ្ម័នទី ១។ ប្រាសាទនេះមានទីតាំងនៅជិតបាត់ដំបង ហើយមានរូបចម្លាក់ជាច្រើននៅតាមជញ្ជាំង ដែលរៀបរាប់ពីរឿងរ៉ាវទេវកថាហិណ្ឌូ។ ដូច្នេះភ្ញៀវទេសចរអាចទស្សនាប្រាសាទនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ និងសិល្បៈខ្មែរបុរាណឲ្យកាន់តែសុីជម្រៅ។ នៅក្បែរប្រាសាទ ក៏មានព្រះពុទ្ធរូបអង្គធំមួយដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ ជាបន្ទាប់គឺភូមិវប្បធម៌ខ្មែរដែលមានឈ្មោះថា សាលាសិល្បៈហ្វារពន្លឺសិល្បៈ។ ភូមិវប្បធម៌ខ្មែរនេះជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលផ្តល់ការបណ្តុះបណ្តាលផ្នែកសិល្បៈដល់កុមារ ។ អ្នកទស្សនាអាចរីករាយជាមួយការសម្តែងសៀកដ៏អស្ចារ្យ តន្ត្រី និងរបាំ ដែលបង្ហាញពីទេពកោសល្យរបស់សិល្បករខ្មែរវ័យក្មេង។ ការទស្សនាទីនេះ មិនត្រឹមតែជាការកម្សាន្តទេ តែថែមទាំងជាការគាំទ្រដល់ការអប់រំ និងអភិវឌ្ឍន៍សិល្បៈខ្មែរផងដែរ។ រមណីយដ្ឋានសេកសក គឺជាកន្លែងកម្សាន្តបែបធម្មជាតិដ៏ពេញនិយមមួយនៅបាត់ដំបង។ ទីតាំងនេះស្ថិតនៅប្រមាណជា ៥០ គីឡូម៉ែត្រភាគខាងជើងនៃទីរួមខេត្តបាត់ដំបង ក្នុងស្រុកសំឡូត។ រមណីយដ្ឋាននេះមានភាពល្បីល្បាញដោយសារសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល រួមមាន ទឹកធ្លាក់ និង ព្រៃឈើខៀវស្រងាត់។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់សម្រាកលំហែអារម្មណ៍ ជៀសផុតពីភាពអ៊ូអរនៃទីក្រុង។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីងូតទឹកលេង នៅក្នុងអូរ ឬទឹកធ្លាក់ធម្មជាតិ បោះតង់ ឬអង្គុយលេងកម្សាន្តក្រោមម្លប់ឈើ។ អ្នកព្រមទាំងអាចពិសាអាហារ នៅតាមកញ្ចុះតូចៗដែលសង់ឡើងដោយអ្នកស្រុកហើយ ព្រមទាំងអាចពិសាអាហារដែលជាម្ហូបបែបខ្មែរជាច្រើនមុខបានថែមទៀតផង។ ទោះបីជាផ្លូវចូលទៅកាន់រមណីយដ្ឋាននេះអាចមានការលំបាកបន្តិចនៅរដូវវស្សាក៏ដោយ ក៏ភាពស្រស់ស្អាតនៃធម្មជាតិនៅទីនោះនៅតែទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅកម្សាន្ត។